ពិធីចូលម្លប់ គឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ចំណាស់មួយ ដែលធ្លាប់មានប្រជាប្រិយភាព និងត្រូវបានគេអនុវត្តយ៉ាងខ្ជាប់ខ្ជួនកាលពីសម័យបុរាណ។ ពិធីនេះត្រូវបានរៀបចំឡើងសម្រាប់កូនស្រីដែលបានឈានចូលវ័យក្រមុំ ឬពេញវ័យ ដើម្បីរៀបចំខ្លួនឱ្យក្លាយទៅជានារីគ្រប់លក្ខណ៍ម្នាក់ ទាំងសម្រស់ ចរិយាសម្បត្តិ និងចំណេះដឹងខាងកិច្ចការផ្ទះ។ ពិធីនេះមានឫសគល់យ៉ាងជ្រៅនៅក្នុងជំនឿ និងទស្សនៈរបស់ដូនតាខ្មែរ ដែលជាហេតុធ្វើឲ្យវាក្លាយជាទំនៀមទម្លាប់។ ពិធីចូលម្លប់ ឬ ពិធីឆ្លងវ័យនេះ មានគោលបំណងសំខាន់ៗដូចជា ការប្រកាសពីភាពពេញក្រមុំរបស់កូនស្រី និង បន្ទំសម្បុរស្បែករបស់កូន ។ ពិធីនេះក៏មានបំណង ចង់អប់រំកូនស្រី អំពីលក្ខណៈចរិយាសម្បត្តិ វិជ្ជាមេផ្ទះ និង វិជ្ជាជីវៈឱ្យកូនស្រី ដើម្បីនាងស្អាតទាំងរូបរាងកាយ ចរិយា និងមានវិជ្ជាជាប់ខ្លួន។ ពាក្យ "ចូលម្លប់" គឺមានន័យត្រង់ថា "ចូលទៅជ្រកនៅក្នុងម្លប់" ឬ "លាក់ខ្លួននៅក្នុងបន្ទប់"។ នេះប្រៀបដូចជាផ្លែឈើដែលត្រូវការពេលទុំក្នុងម្លប់ ឬផ្កាដែលត្រូវរីកស្រស់ក្នុងម្លប់មុននឹងបញ្ចេញសម្រស់។ តាមជំនឿ គេជឿថាការចូលម្លប់ជួយឱ្យកូនស្រីមានសម្បុរស្រស់ថ្លា ផូរផង់ ជួយឱ្យរូបរាងកាយមានសភាពល្អប្រសើរឡើង។ ក្រៅពីអត្ថន័យខាងរូបកាយ ពិធីនេះក៏មានអត្ថន័យជ្រាលជ្រៅខាងផ្លូវចិត្ត និងសង្គមផងដែរ។ វាជាការបណ្តុះបណ្តាលកូនស្រីឱ្យមាន អាកប្បកិរិយាសមរម្យ ចរិយាល្អ ចំណេះដឹងទូទៅ និង ជំនាញមេផ្ទះ ដែលជាគន្លឹះសំខាន់សម្រាប់ជីវិតគ្រួសារនាពេលអនាគត។ លើសពីនេះ វាជាការប្រកាសជាសាធារណៈថា កូនស្រីម្នាក់បានត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតអាពាហ៍ពិពាហ៍ និងការកសាងគ្រួសារ។ ជាទូទៅត្រូវបានធ្វើឡើងនៅពេលដែលកូនស្រីចាប់ផ្តើមមាន រដូវលើកដំបូង ដែលជាសញ្ញាបញ្ជាក់ពីភាពពេញវ័យខាងរាងកាយរបស់នាង។ រយៈពេលនៃការចូលម្លប់មិនត្រូវបានកំណត់ច្បាស់លាស់នោះទេ វាអាស្រ័យទៅលើលទ្ធភាព និងធនធានរបស់គ្រួសារ។ តាមការប៉ានស្មាន រយៈពេលខ្លីអាចមាន ៣ ខែ សម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឬខ្វះខាត។ ប៉ុន្តែជាទូទៅ ពីធីចូលម្លប់មានរយៈពេលជាមធ្យមចាប់ពី ៣ ទៅ ៦ ខែ ឬ យូរជាងនេះ តាមលទ្ធភាពគ្រួសារនីមួយៗ។ សម្រាប់ពិធីដែលមានរយៈពេលវែងភាគច្រើនគឺត្រូវបានធ្វើដោយគ្រួសារអភិជន ឬ មានធនធានច្រើន ដែលចង់ឱ្យកូនស្រីទទួលបានការបណ្តុះបណ្តាលយ៉ាងពេញលេញបំផុត និងបង្ហាញពីឋានៈគ្រួសារ។ ក្នុងអំឡុងពេលចូលម្លប់ កូនស្រីត្រូវរស់នៅដាច់ដោយឡែក ក្នុងបន្ទប់បិទបាំងជិតល្អ មិនឱ្យត្រូវពន្លឺថ្ងៃ ឬខ្យល់ចេញចូលឡើយ។ ក្នុងអំឡុងពេលនេះដែរ កូនស្រីត្រូវស្លៀកពាក់ជិតៗ អាវដៃវែង ខោជើងវែង។ រីឯ ម្តាយ ឬយាយជាអ្នកបង្រៀនកូនស្រីនូវ ច្បាប់ស្រី ដែលជាកម្រងទូន្មានអប់រំស្តីពីកិរិយាមារយាទ ការនិយាយស្តី ការដើរ ការអង្គុយ ការថែរក្សាផ្ទះសម្បែង ការគោរពចាស់ទុំ និងការគ្រប់គ្រងគ្រួសារ។ គោលបំណងគឺដើម្បីបណ្តុះបណ្តាលនាងឱ្យក្លាយជា ភរិយាល្អ និង ម្តាយដ៏ឧត្តម។ កូនស្រីត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យចេញទៅក្រៅផ្ទះ ឬកន្លែងសាធារណៈឡើយ។ ចំពោះ ភ្ញៀវប្រុសៗ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលទៅជិត ឬឃើញនាងដែរ។ មានតែឪពុក បងប្អូនបង្កើត និងសាច់ញាតិជិតស្និទ្ធប៉ុណ្ណោះដែលអាចឃើញនាងបាន។ ចំណែកឯ ការបំប៉នរាងកាយវិញ គេជឿថាអាហារមួយចំនួនអាចជួយបន្ទំសម្បុរ និងរូបរាងកាយបាន។ ដូច្នេះ នាងត្រូវបានគេឱ្យបរិភោគតែបាយជាមួយបន្លែ ផ្លែឈើ ដូចជា ចេកទុំ ល្ង សណ្តែកដី និងជៀសវាងការបរិភោគសាច់សត្វ។ មួយវិញទៀត ការលាប រមៀត ឬ ពន្លៃ លាយជាមួយទឹកឃ្មុំលើខ្លួនប្រាណក៏ត្រូវបានគេអនុវត្តផងដែរ ដើម្បីឱ្យសម្បុរផូរផង់។ បន្ថែមលើសពីនេះទៀត ការរក្សាអនាម័យ ក៏ត្រូវបានបង្រៀនឱ្យថែរក្សាអនាម័យខ្លួនប្រាណយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែត្រូវជៀសវាងក្នុងការងូតទឹកនៅទីសាធារណៈ ឬ ទឹកមិនស្អាត។ ទទ្ទឹមនឹងនេះ ការប្រតិបត្តិធម៌ កូនស្រីត្រូវរៀនធម៌ និងកាន់សីល ៥ ឬសីល ៨ ដើម្បីបណ្តុះសមាធិ និងអប់រំចិត្តគំនិតឱ្យបានបរិសុទ្ធ។ បន្ទាប់មក នៅពេលដែលរយៈពេលនៃការចូលម្លប់ត្រូវបានបញ្ចប់ គ្រួសារនឹងរៀបចំ ពិធីចេញម្លប់ ដ៏ឱឡារិកមួយ។ ដើម្បីជាការប្រកាសជាផ្លូវការថា កូនស្រីបានបញ្ចប់ការបណ្តុះបណ្តាល ហើយបានក្លាយទៅជានារីពេញលក្ខណ៍។ ពិធីចេញម្លប់អាចមានរយៈពេល ២ ថ្ងៃ ១ យប់ ដោយគិតពីថ្ងៃចូលពិធី និងថ្ងៃឆ្លងពិធី ឬថ្ងៃបង្ហើយ។ នៅក្នុងពិធីចេញម្លប់នេះអាចមានពិធីតូចៗមួយចំនួនទៀតដូចជា ពិធីកាត់ស្លឹក ពិធីបុកល័ក្ត ពិធីធ្វើធ្មេញបំពេញលក្ខណ៍ និងពិធីជីកខ្ញែជាដើម។ ពិធីកាត់ស្លឹក ជានិមិត្តរូបនៃការកាត់ផ្តាច់នូវភាពជាក្មេង និងត្រៀមខ្លួនសម្រាប់ជីវិតថ្មី។ ឯ ពិធីបុកល័ក្ត គឺសម្រាប់ការលាបលើសក់ ឬក្រចក ដើម្បីបង្កើនសិរីសួស្តី។ ថែមទាំង មានពិធីធ្វើធ្មេញបំពេញលក្ខណ៍ ដែលជានិមិត្តរូបនៃការកែខៃឱ្យមានភាពល្អឥតខ្ចោះ។ ចុងក្រោយគឺ ពិធីជីកខ្ញែ ជានិមិត្តរូបនៃការស្វែងរកឫសគល់ ឬចំណេះដឹងថ្មីៗ។ ពិធីចូលម្លប់បានចាប់ផ្តើមធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្តងៗចាប់តាំងពីចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស ប្រហែលទសវត្សរ៍ឆ្នាំ ១៩៣០ ដល់ ១៩៤០ ដោយសារការរីកចម្រើននៃសង្គម ការអប់រំសម័យទំនើប និងការផ្លាស់ប្តូរផ្នត់គំនិត។ ដោយសារ ស្ត្រីមានឱកាសសិក្សា និងចូលរួមការងារសង្គមកាន់តែច្រើន ធ្វើឱ្យពិធីដែលតម្រូវឱ្យនៅដាច់ដោយឡែកនេះលែងសូវសមស្រប។ បច្ចុប្បន្ននេះ ពិធីចូលម្លប់ស្ទើរតែបាត់បង់ទាំងស្រុងពីទីក្រុងធំៗ ប៉ុន្តែនៅតែត្រូវបានអនុវត្តដោយក្រុមគ្រួសារមួយចំនួនតូចនៅតាមតំបន់ជនបទដាច់ស្រយាល ជាពិសេសនៅខេត្តកោះកុង កំពង់ចាម និងសៀមរាប។ ទោះជាយ៉ាងណាក៏ដោយ រូបភាពនៃការអនុវត្តពិធីនេះបានផ្លាស់ប្តូរទៅជាទម្រង់ជានិមិត្តរូបច្រើនជាង ដោយកាត់បន្ថយរយៈពេល និងភាពតឹងរ៉ឹង ដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌ និងជាការអប់រំដល់កូនចៅឱ្យស្គាល់ពីប្រពៃណីរបស់ខ្លួន។ ពិធីនេះនៅតែឆ្លុះបញ្ចាំងពីតម្លៃនៃការ អប់រំកូនស្រី និង ការថែរក្សាគ្រួសារ ដែលជាទស្សនៈដ៏សំខាន់របស់សង្គមខ្មែរពីបុរាណរៀងមក។